រឿងព្រេង ភ្នំវរវង្សសូរវង្ស គឺជាប្រវត្តិដើមនៃភ្នំដែលបច្ចុប្បន្នត្រូវបានគេស្គាល់ថាជា ភ្នំគិរីរម្យ។ ឈ្មោះ "គិរីរម្យ" ទើបតែត្រូវបានប្ដូរនៅចន្លោះឆ្នាំ ១៩៣០-១៩៣១ ដោយព្រះបាទសម្តេចព្រះមុនីវង្ស ដែលទ្រង់បានយាងទៅលំហែកាយនៅទីនោះ។ ទ្រង់សព្វព្រះទ័យនឹងទេសភាព និងអាកាសធាតុដ៏រីករាយ ទើបទ្រង់ប្រទាននាមថ្មីថា "គិរីរម្យ" ដែលមានន័យថា "ភ្នំជាទីរីករាយ"។ មុនពេលនោះ ភ្នំទាំងមូលរួមទាំងភ្នំជិតខាងត្រូវបានអ្នកស្រុកហៅថា "ភ្នំវរវង្សសូរវង្ស"។ កាលពីព្រេងនាយ មានព្រះរាជាមួយព្រះអង្គ ព្រះនាម ព្រះបាទសូរិយា សោយរាជ្យនៅក្រសាន់នគរ ហើយព្រះអង្គមានព្រះអគ្គមហេសីពីរ។ អគ្គមហេសីទី១ ព្រះនាងវង្សធ្យា មានព្រះរាជបុត្រពីរអង្គគឺ វរវង្ស និងសូរវង្ស រីឯអគ្គមហេសីទី២ ព្រះនាងមន្ទា មានព្រះរាជបុត្រមួយអង្គគឺ វៃវង្សា។។ ថ្ងៃមួយ ព្រះរាជកុមារសូរវង្ស និងវរវង្ស នាំបងប្អូនដើរលេងកម្សាន្តតាមទីធ្លាស្រាប់តែនាងមន្ទាចាប់ព្រះរាជកុមារទាំងពីរ យកមកគាមជាប់នៅចន្លោះភ្លៅ។ ហើយស្រែកចៅរៅប្រាប់ឲ្យអ្នកផងឮថា ព្រះរាជកុមារទាំងពីរ ប្រមាថមើលងាយខ្លួន ហ៊ានមកចាប់ធ្វើការមិនគប្បី ចំពោះមាតាចុងទាំងកម្លាំង ។ ព្រះបាទសូរិយាបានឃើញដូច្នោះ ខ្ញាល់យ៉ាងខ្លាំង ហើយបញ្ជាឲ្យពេជ្ឈឃាដនាំយកកុមារទាំងពីរទៅសម្លាប់ដោយឥតបានពិចារណា ។ ប៉ុន្តែដោយបុណ្យបារមីនៃព្រះរាជកុមារ ក្នុងពេលដែលពេជ្ឈឃាដរៀបនឹងសម្លាប់ ព្រះនាងវង្សធ្យាជាមាតាបានទៅទាន់ ហើយអង្វរពេជ្ឈឃាតឱ្យជួយ។ ពេជ្ឈឃាតក៏បានជួយពង្វក់ឱ្យព្រះរាជកុមារទាំងពីរគេចចេញពីព្រះនគរ ដោយមានព្រះមាតាប្រគល់ព្រះនូវទម្រង់រាជ្យមួយៗ ម្នាក់ផងឱ្យទុកជាសម្គាល់ ហើយសន្យាថានឹងត្រឡប់មកវិញក្នុងរយៈពេល ១០ ឆ្នាំ។ ព្រះរាជកុមារទាំង ២ បានទទួលបណ្តាំព្រះមាតា ហើយយាងកាត់ព្រៃ ព្រឹក្សាផ្សងព្រេងតាមវាសនា ដោយទ្រង់អស់ព្រះកាយពលខ្លាំង ក៏ទ្រង់ផ្ទំលក់ក្រោមម្លប់ឈើ នាព្រៃដ៏ស្ងាត់ ជ្រង់ ។ ព្រះឥន្ទ្រាធិរាជបាននិម្មិតជាមាន់សមួយ និងមាន់ខ្មៅមួយ ចុះមករកស៊ីក្បែរព្រះអង្គ ហើយមាន់ទាំងពីរបានជជែកគ្នាថា អ្នកណាបានស៊ីសាច់មាន់ខ្មៅនឹងបានសោយរាជ្យក្នុងរយៈពេល ៧ ឆ្នាំ ហើយអ្នកណាបានស៊ីសាច់មាន់សនឹងបានសោយរាជ្យក្នុងរយៈពេល ៧ ខែ។ មាន់ទាំងពីរ ជជែកគ្នាហើយ ជល់គ្នានៅចំពោះព្រះភក្ត្រព្រះរាជកុមាររហូតដល់ស្លាប់រៀងៗខ្លួន ។ ព្រះរាជ កុមារទាំងពីរ នឹកឆ្ងល់ក្នុងព្រះទ័យខ្លាំងណាស់ហើយដោយឃ្លានអាហារខ្លាំងពេលផង សូរវង្សក៏រើសយកមាន់ស ឯវរវង្សជាប្អូនក៏រើសយកមាន់ខ្មៅយកទៅចម្អិនសោយដោយសុខសាន្ត ។ លុះសោយសាច់មាន់នោះរួចហើយ ព្រះរាជកុមារទាំង២ពង្សក៏ធ្វើដំណើរទៅទៀតអស់រយៈកាល៧ខែគត់ បានដល់ទៅសាលាសំណាក់មួយនៅក្នុងព្រៃនា នគរគន្ធពបុរី ហើយសម្រាកនៅទីនោះ ។ ដោយព្រះរាជានគរនោះសោយទិវង្គត នាម៉ឺនសេនាមាត្យបានរៀបចំការផ្សងរកអ្នកមានបុណ្យ ដើម្បីគ្រងរាជ្យសម្បត្តិនៅប្រទេសខ្លួនដោយឱ្យរាជគជេន្ទ្រឈប់នៅចំពោះមុខអ្នកមានបុណ្យ។ រាជគជេន្ទ្របានទៅឈប់នៅមុខព្រះសូរវង្ស ហើយនាម៉ឺនក៏បានយាងព្រះអង្គទៅគ្រងរាជ្យសម្បត្តិនៅគន្ធពបុរី ។ ព្រះរាជកុមារពុំព្រមទទួលសោះ ដោយប្រកែកថាគ្មានសមត្ថភាព តែសេនាមាត្យមិនព្រមនាំគ្នាបីត្រកងលើកដាក់លើបុស្សបុក ហើយហែទៅកាន់រាជធានី។ ព្រះកុមារ នឹកអាល័យដល់វរវង្សជាប្អូនខ្លាំងណាស់ សុំឲ្យសេនាមាត្យយកវរវង្សជាប្អូនទៅផង តែគេពុំព្រមយក។ លុះទៅដល់ព្រះនគរ ក៏រៀបចំព្រះរាជអភិសេកសូរវង្សជាមួយព្រះនាងសបុប្ផា ជាព្រះរាជបុត្រីនៃព្រះអតីតមហាក្សត្រនគរនេះ និងថ្វាយរាជ្យជាព្រះមហាក្សត្រដោយសុខសាន្ត។ ចំណែកព្រះរាជកុមារវរវង្ស កាលក្រោកឡើងបាត់ព្រះរៀមពុំឃើញ ក៏ទ្រង់ព្រះកន្សែងព្រួយព្រះរាជហឫទ័យយ៉ាងខ្លាំង យាងផងស្រែកដង្ហោយហៅពាសពេញព្រៃ តែមិនឃើញសោះ។ វរវង្ស អស់សង្ឃឹមមិនដឹងទៅរកឯណាក៏យាងកាត់ព្រៃតាមដានជើងដំរីរាជនោះ ទៅដល់វាំងនៃព្រះរៀមសុំអ្នកយាមទ្វារចូលតាមទៅរកតែគេពុំព្រមឲ្យចូលដោយគំរាមកំហែងថែមទៀត។ ព្រះរាជកុមារក៏គេចចេញអំពីទីនោះទៅតាមយថាកម្មរបស់ព្រះអង្គ។ លុះដើរកាត់ព្រៃអស់រយៈពេល ៥យប់៥ថ្ងៃ ទើបបានទៅដល់ផ្ទះដូនចាស់ម្នាក់នៅក្បែរវាំងនៃព្រះរាជា នាមព្រះបាទធរណិតនានគរមួយ ហើយសុំដូនចាស់នោះស្នាក់អាស្រ័យមួយយប់ផង ដូនចាស់ក៏ព្រមឲ្យស្នាក់នៅដោយរីករាយ។ តែដូនចាស់អប្រិយនេះ បានឃើញព្រះទម្រង់របស់ព្រះអង្គ ក៏ស្មានថាជាចោរ ហើយបានទូលព្រះរាជា។ ព្រះរាជាទ្រង់ព្រះពិរោធខ្លាំង បានបញ្ជាឲ្យសេនាទាហានចាប់ចងយកទៅសួរចម្លើយ។ ទោះបីព្រះរាជកុមារឆ្លើយថាព្រះទម្រង់នេះជាកេរ្តិ៍ដំណែលពីព្រះមាតារបស់ព្រះអង្គក៏ដោយក៏ព្រះរាជា នៅតែចោទថាជាចោរ ហើយបញ្ហាសេនាទាហានចាប់យកទៅដាក់ក្នុងទ្រូងដែក សែនទារុណ ។ ក្រោយមក យក្សកំណាចមួយបានចូលមករាតត្បាតនគរជ័យបូរី ដែលមានព្រះបាទសោទត្តសោយរាជ្យ ជាមិត្តសិទ្ធស្នាលជាមួយនឹងព្រះបាទធរណិត។ និយាយពីស្តេចសោទត្ត កាលបើដូច្នោះភ័យណាស់ក៏ត្រាស់បញ្ជាឲ្យសេនាចេញសំពៅទៅនគរព្រះបាទធរណិត ដើម្បីថ្វាយដំណឹងអំពីព្រឹត្តិការណ៍នេះ ហើយសូមឲ្យព្រះអង្គជួយជ្រោមជ្រែងក្នុងរឿងនេះផង។ ព្រះបាទធរណិតបានជ្រាបភ្លាម ក៏បង្គាប់បញ្ជាឱ្យសេនារុញសំពៅចុះទឹក ប៉ុន្តែគ្មានអ្នកណារុញរួចឡើយ។ ព្រះវរវង្សដែលនៅក្នុងទ្រុងដែកបានស្ម័គ្រចិត្តរុញសំពៅនោះ ព្រះរាជាក៏ទ្រង់សន្យាថាបើឯងរុញសំពៅនេះរួចមែន នឹងដោះលែងឲ្យជាអ្នកជា. ហើយនឹងព្រះរាជទានរង្វាន់យ៉ាងច្រើនហើយដោយបុណ្យបារមី ព្រះអង្គក៏បានរុញសំពៅចុះទឹកបានយ៉ាងងាយ។ ព្រះរាជាក៏ធ្វើដំណើរតាមសំពៅឆ្ពោះទៅនគរជ័យបូរី ដោយយកទាំងព្រះរាជកុមារវរវង្ស នឹងព្រះនាងកេសកេសីជាព្រះរាជបុត្រី ព្រមទាំងសេនាមុខមន្ត្រីទៅផង។ ទៅដល់នគរជ័យបូរី បានបញ្ជាឲ្យពួកពលរេហ៍ បោះព្រះពន្លានៅក្បែររាំងព្រះបាទសោទត្ត ហើយព្រះអង្គចូលទៅប្រាស្រ័យជាមួយនឹងព្រះបាទសោទត្ត ក្នុងព្រះរាជវាំង ។ ថ្លែងពីព្រះនាងកេសកេសីបានយល់សុបិន្តឃើញតាឥសីប្រាប់ថា ព្រះវរវង្សគឺជាព្រះស្វាមីរបស់ព្រះនាងពីអតីតកាល។ កាលព្រះនាងតើណឡើង ក៏ចេះតែនឹកមមៃព្រះ រាជកុមារ រហូតទាល់តែមានព្រះទ័យប្រតិព័ទ្ធស្នេហា ចំពោះព្រះរាជកុមារយ៉ាងខ្លាំង ។ ព្រះបាទធរណិតបានដឹងថាព្រះវរវង្សខ្លាំងពូកែ ក៏បានបញ្ជាឱ្យព្រះវរវង្សទៅសម្លាប់យក្ស។ ព្រះវរវង្សបានស្នើសុំព្រះខ័នរាជ្យរបស់ព្រះបាទសោទត្ត ហើយស្លៀកពាក់ដូចព្រះបាទសោទត្ត ដើម្បីចូលប្រយុទ្ធជាមួយយក្សរហូតយក្សស្លាប់។ ដោយឃើញនូវឫទ្ធិអំណាចរបស់ព្រះវរវង្ស ព្រះបាទធរណិតបានលើកព្រះនាងកេសកេសីឱ្យជាព្រះអគ្គមហេសី ហើយប្រគល់រាជសម្បត្តិឱ្យស្នង។ ព្រះបាទសោទត្តក៏បានលើកព្រះនាងវរវតី ជាព្រះរាជបុត្រីរបស់ព្រះអង្គឱ្យជាព្រះអគ្គមហេសី និងប្រគល់រាជសម្បត្តិឱ្យព្រះវរវង្សគ្រប់គ្រងនគរជ័យបូរីដែរ។ ឯអារក្ស ដែលធ្លាប់តែនៅរក្សានគរជ័យបូរី បានភៀសខ្លួនគេចចេញក្នុងពេលយក្សរុករាននោះ ដោយបានដឹងថាយក្សស្លាប់ហើយក៏ត្រឡប់មកនៅរក្សានគរជ័យបូរីវិញ បានទាំងនាំមកថ្វាយព្រះចៅវរវង្សមហាក្សត្រថ្មី នូវកែវមណីរត្ន ដែលអាចគ្រវី ហោះហើរបានផង។ កាលដែលព្រះនាងកេសកេសី ទ្រង់មានគភ៌បាន៣ខែ ព្រះបាទវរវង្ស នឹកភ្នកចង់ទៅលេងនគរព្រះវរបិតាមាតាតាមបណ្តាំព្រះមាតាដែលផ្តាំថាគម្រប់ ១០ឆ្នាំឲ្យវិលទៅវិញ។ ព្រះអង្គក៏លាព្រះបិតាក្មេក ព្រមទាំង ព្រះជាយា ថានឹងទៅលេងនគរព្រះបិតា-មាតាតែ ១ អង្គឯងទេ តែព្រះនាងកេសកេសីមិនព្រមនៅសោះ សុខចិត្តតែទៅតាមផង ទោះបីអង្វរករយ៉ាងណាក៏មិនព្រមព្រះបិតាក្មេក ក៏ព្រមអនុញ្ញាតឲ្យទៅ។ ព្រះរាជកុមារវរវង្ស ក៏នាំនាងកេសកេសីគ្រវីកែវហោះទៅ លុះដល់អាស្រមសាលាតាឥសី ក៏ចុះឈប់សម្រាក ហើយដើរកម្សាន្តជាមួយព្រះជាយា។ ពេលនោះឥសីក៏លួចយកកែវមណីរត្ន ហោះទៅលេងកម្សាន្តលើអាកាស។ ដោយត្រូវខ្យល់ខ្លាំងពេក ឥសីក៏ដាច់ក្បាលធ្លាក់អន្តរាយជីវិត ឯកែវមណីរត្ន បានធ្លាក់ទៅក្នុងគន្ធពបុរី ជានគរព្រះរៀម។ ពួកសេវកាមាត្យ បានរើសយកកែវនោះ ទៅថ្វាយព្រះបាទសូរវង្សទៅ។ ព្រះវរវង្ស និងព្រះនាងកេសកេសីក៏បានបន្តដំណើរដោយថ្មើរជើង ហើយបានហែលឆ្លងសមុទ្រដោយតោងកំណាត់ឈើមួយដុំ ប៉ាក់បើកៗនៅកណ្តាលមហាសាគរ។ ដោយអកុសលកម្ម ខ្យល់ព្យុះបោកបក់ខ្លាំង ព្រះអង្គទាំងពីរក៏បែកខ្ញែកគ្នា។ ចំណែកព្រះនាងកេសកេសី កាលបានរសាត់ដល់លើមាត់ច្រាំង ក៏ខំយាងរកព្រះស្វាមីតែមិនឃើញសោះ ព្រះនាងក៏យកកន្សែងចងធ្វើជាទង់ជ័យសម្រាប់ឲ្យស្វាមីនាងស្គាល់ថា ព្រះនាងមិនស្លាប់ទេ។ ហើយព្រះនាងក៏យាងផ្សងព្រេងកាត់តាមដងព្រៃយ៉ាងលន្លង់លន្លោច លុះទៅដល់គន្ធពបូរី បានជួបនឹងព្រានប្រមាញ់ម្នាក់។ ព្រះនាង បានអង្វរករគេសុំនៅស្នាក់អាស្រ័យជាមួយផង។ ព្រានឃើញដូច្នេះអាណិតណាស់ បានសួរពីដំណើរដើមសព្វគ្រប់ក៏បានដឹងអស់ហើយ ទើបនាំព្រះនាងទៅលំនៅអាត្មា។ ទោះបីព្រានអាណិតក៏ដោយ ក៏ប្រពន្ធព្រានបានជេរប្រមាថ និងប្រើព្រះនាងដូចជាបាវព្រាវ។ លុះព្រះនាងនៅបាន ៧ ខែ គភ៌ព្រះនាង ក៏ត្រូវគ្រប់ទសមាស ព្រះនាងឈឺផ្ទៃជាខ្លាំង ស្រែកយំឈឺចុកចាប់ឥតឧបមា មិនដឹងបានអ្នកណាជួយឲ្យបានធូរស្បើយ។ ឯប្រពន្ធព្រាន បានបណ្តេញឲ្យព្រះនាងទៅសម្រាលកូនឯក្រៅរបងផ្ទះ ព្រោះខ្លាចចង្រៃដល់ភូមិឋានរបស់គាត់។ ព្រះនាងក៏បានប្រសូត្របុត្រនៅកណ្ដាលវាលក្រោមភ្លៀងផ្គរ និងខ្យល់បោកបក់យ៉ាងខ្លាំងដ៏សែនវេទនា។ ព្រះឥន្ទ្របាននិម្មិតជាយាយចាស់ម្នាក់មកជួយបីបាច់ថែរក្សាហើយសន្យាថា បើនាងត្រូវការយកកូននេះវិញក៏យកចុះផ្ទះខ្ញុំនៅខាងកើតឯនោះ។ ដើម្បីជាបន្ទាល់ឲ្យងាយស្គាល់ថាជាកូននាងមែន ឬមិនមែនទៅថ្ងៃមុខនោះ សូមនាងឲ្យវត្ថុអ្វីមួយមក នឹងទុកជាភស្តុតាង ហើយព្រះនាងបានដោះព្រះទម្រង់របស់ព្រះស្វាមីចងកឱ្យបុត្រ។ ព្រះឥន្ទ្រក៏បាននិម្មិតជាត្មាតក្រុងលើទារក ហើយនិម្មិតជាសំពត់កោសេយ្យពស្ត្រទ្រាប់ទារកទុកនៅលើលើផ្លូវធ្លា ដែលព្រះរាជានគរគន្ធពបូរី ទ្រង់តែងតែយាងកាត់។ ថ្ងៃមួយ ព្រះបាទសូរវង្ស ព្រះចៅនគរគន្ធពបូរីស្តេចយាងចេញប្រពាតព្រៃបានទតឃើញត្មាតកំពុងក្រុងទារកនៅកណ្តាលផ្លូវធ្លាដូច្នោះ ក៏បញ្ជាឲ្យរាជសេវកាមាត្យរើសយកមក។ ទ្រង់បាន ទតឃើញព្រះទម្រង់ដែលចងនៅកទារកនោះ ស្គាល់ច្បាស់ជាព្រះទម្រង់វរវង្សជាព្រះអនុជ ។ ព្រះអង្គទ្រង់ព្រះពិភាល់ក្នុងព្រះរាជហឫទ័យណាស់ ទ្រង់ក៏ត្រឡប់មកព្រះរាជវាំងវិញ។ ទ្រង់បានបង្គាប់ឲ្យធ្វើសាលាឆទានមួយហើយបានគូររូបរឿងព្រះអង្គតាំងពីដើមមក រហូតបានសោយរាជ្យនៅនគរនោះ រួចបានប្រកាសដាក់ទានដល់សាធារណជន។ និយាយពីវរវង្សវិញក្រោយពីខ្យល់ព្យុះបោករបូតដៃ បែកខ្ញែកគ្នានោះមក ព្រះអង្គបានទៅដល់ត្រើយ ហើយដើរស្វែងរកព្រះជាយាបានជួបនឹងកន្សែង ដែលព្រះនាងដោតជាសញ្ញានោះ។ ព្រះអង្គក៏សំគាល់ថា ព្រះនាងមិនទាន់ស្លាប់ទេ ហើយព្រះអង្គខំដើររកអស់កាលជាច្រើនខែមកហើយ ។ ព្រះអង្គក៏បានដឹងដំណឹងថាព្រះរៀមដាក់ទាននៅសាលាឆទាន ក៏បានយាងចូលទៅ ពេលឃើញរូបគំនូរដែលដូចរឿងរបស់ខ្លួន និងព្រះរៀម។ ព្រះអង្គក៏ទ្រង់ព្រះកន្សែងសន្លប់បាត់ស្មារតីនៅទីនោះ ព្រះរាជបម្រើឃើញដូច្នោះ ក៏ទៅទូលព្រះរាជា។ ព្រះសូរវង្សបាននាំព្រះអនុជចូលវាំង ហើយបានស្គាល់គ្នា។ ព្រះសូរវង្សក៏បានបង្ហាញព្រះរាជបុត្រា និងកែវមណីរតន៍ដែលព្រះអង្គរើសបាន។ ព្រះវរវង្សបានស្គាល់ថាជាកែវ និងព្រះទម្រង់របស់ព្រះអង្គ រួចព្រះបាទវរវង្ស ចេញទៅក្រៅវាំងដើម្បីនឹងទៅរកព្រះជាយា។ ទទួលពេលនោះដោយការទ្រាំនៅជាមួយយាយប្រពន្ធព្រានមិនបាន ព្រោះគាត់ធ្វើបាបខ្លាំងពេក ព្រះនាងកេសកេសី ក៏លបរត់ចេញ អំពីផ្ទះយាយ បានទៅជួបនឹងស្វាមីយ៉ាងរីករាយ។ ទាំងពីរព្រះអង្គ បានទៅថ្វាយបង្គំព្រះរៀម រៀបរាប់តាម ដំណើរហើយ ក៏បាននៅជាសុខសាន្តក្នុងវាំងនោះ។ ព្រះបាទវរវង្សបានបបួលព្រះរៀមទៅនគរព្រះមាតាបិតាវិញ។ ព្រះសូរវង្សបានណែនាំឱ្យរៀបចំក្បួនទ័ពជើងគោកជើងទឹកឱ្យសមរម្យតាមឋានៈជាស្ដេច។ ព្រះវរវង្សក៏ត្រឡប់ទៅនគរព្រះបិតាក្មេកទាំងពីរដោយគ្រវីកែវហោះដើម្បីនាំទ័ពជើងគោក រីឯព្រះរៀមរៀបបម្រុងទ័ពជើងទឹក។ កាលបានទ័ព យ៉ាងសម្បើមហើយ ព្រះបាទវរវង្សជាមេទ័ពខាងជើងគោក ឯព្រះបាទសូរវង្សជាមេទ័ពជើងទឹក លើកឆ្ពោះ ទៅនគរព្រះបិតា-មាតា ហើយបានឡោមព័ទ្ធនគរនោះ។ ចំណែកព្រះបាទសុរិយាជាបិតា ក្រោយដែលបានបញ្ជាឲ្យពេជ្ឈឃាដនាំយកព្រះរាជកុមារទាំងពីរទៅសម្លាប់ បានយកព្រះនាងវង្សធ្យាទៅដាក់ឃុំឃាំងក្នុងទ្រូងដែកយ៉ាងសែនទារុណ។ ដោយចោទថាជាស្រីខូច ហើយបានប្រគល់រាជសម្បត្តិឲ្យព្រះរាជកុមារវៃវង្សា សោយរាជ្យស្នងព្រះអង្គ។ កាលបានដឹងថា មានព័ទ្ធសត្រូវចូលមកព័ទ្ធនគរហើយ ព្រះបាទវៃវង្សាភ័យខ្លាច ក៏បានប្រជល់ដំរីជាមួយព្រះវរវង្ស។ ព្រះបាទសូរិយាបានភ័យខ្លាចជាខ្លាំង ហើយបានចុះចាញ់ដោយគ្មានលក្ខខណ្ឌ។ ព្រះអង្គមិនជឿថាជាព្រះរាជបុត្ររបស់ព្រះអង្គទេ រហូតដល់ព្រះរាជកុមារទាំងពីរបានរៀបរាប់រឿងពីដើមមក រួមទាំងមានព្រះទម្រង់ជាគ្រឿងសម្គាល់ ទើបព្រះអង្គជឿ។ ព្រះបាទសូរិយាក៏បានដឹងថាព្រះនាងមន្ទាជាស្រីចង្រៃ ក៏បានបញ្ជាឱ្យពេជ្ឈឃាតយកព្រះនាងមន្ទាទៅសម្លាប់។ ហើយដោះលែងព្រះនាងវង្សធ្យាឱ្យជាព្រះអគ្គមហេសីពេញលក្ខណៈ រួចប្រគល់រាជសម្បត្តិឱ្យព្រះរាជបុត្រទាំងពីរគ្រងរាជ្យបន្ត។ រឿងព្រេងនេះត្រូវបានគេយកទៅសម្គាល់លើទីតាំងមួយចំនួនដូចជា រូបសំណាកថ្មមួយដែលកំបុតត្រឹមក ជារូបស្ត្រីនៅឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ត្រូវបានគេសន្មតថាជារូបនាងមន្ទា ដែលត្រូវបានពេជ្ឈឃាតប្រហារជីវិត។ ត្រង់កំពូលភ្នំមួយដែលគេហៅថា ភ្នំកម្មជ្ជវាតនោះ គេសំគាល់ថា ជាកន្លែងដែលខ្យល់បក់ បោកកាត់ផ្តាច់កឥសី ដែលលួចយកកែវមណីរត្នរបស់ព្រះបាទវរវង្ស ទៅហោះលេងនោះ ។ ក្រៅពីនេះ នៅមានកន្លែងជាច្រើនទៀតដូចជា ថ្មបាំងសេក និង ឃ្លាំងរំសេវ ក៏ត្រូវបានអ្នកស្រុកសម្គាល់ថាទាក់ទងនឹងរឿងព្រេងនេះដែរ។ រឿងព្រេងនេះបង្ហាញពីអំណាចនៃបុណ្យបារមី ភាពស្មោះត្រង់របស់បងប្អូន និងផលវិបាកនៃការច្រណែនឈ្នានីស ដែលបានបន្សល់ទុកនូវទីតាំងប្រវត្តិសាស្ត្រជាច្រើននៅតំបន់ភ្នំគិរីរម្យសព្វថ្ងៃ។